ផ្លែល្មុត គឺជាផ្លែឈើដ៏ពេញនិយមមួយនៅកម្ពុជា ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ មានក្លិនក្រអូបឈ្ងុយ និងមានប្រយោជន៍ចំពោះសុខភាព។ ផ្លែឈើនេះងាយស្រួលរកទិញ ហើយអាចយកទៅកែច្នៃជាអាហារ និងបង្អែមជាច្រើនប្រភេទ។ ផ្លែល្មុតត្រូវបានប្រជាជនកម្ពុជាគ្រប់វ័យពេញនិយមបរិភោគដោយសារតែលក្ខណៈពិសេសមួយចំនួនរបស់វា។ រសជាតិ ក្លិន និងអត្ថប្រយោជន៍សុខភាពរបស់វាបានធ្វើឲ្យផ្លែឈើនេះក្លាយជាជម្រើសដំបូងសម្រាប់អ្នកចូលចិត្តបរិភោគផ្លែឈើ។ ផ្លែល្មុតមានរសជាតិ ផ្អែម និងមាន ក្លិនក្រអូប ធម្មជាតិ ដែលធ្វើឲ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ និងប្លែកពីផ្លែឈើដទៃ។ ផ្លែល្មុតមានផ្ទុកវីតាមីន A, C និងជាតិសរសៃ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យភ្នែកមានសុខភាពល្អ។ ផ្លែល្មុតមានដាំដុះច្រើននៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ជនបទ ងាយស្រួលរក និងមានតម្លៃថោកសមរម្យ ។ ដូច្នេះហើយ វាងាយស្រួលរកទិញនៅតាមទីផ្សារទូទាំងប្រទេស។ ជាទូទៅ ផ្លែល្មុតអាចដាំដុះបាន គ្រប់រដូវកាល នៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ គេអាចចាត់ទុក រដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារដូវកាលផ្លែល្មុត។ នៅរដូវនេះ ផ្លែល្មុតមានផ្លែច្រើន ហើយមានរសជាតិផ្អែមជាងធម្មតា។ ផ្លែល្មុត ជាប្រភេទផ្លែឈើដែលប្រជាជនខ្មែរពេញនិយមយកទៅកែច្នៃជាអាហារ និងភេសជ្ជៈជាច្រើនមុខ ដោយសារតែវាមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ។ ខាងក្រោមនេះជាមុខម្ហូប និងភេសជ្ជៈដែលគេអាចកែច្នៃចេញពីផ្លែល្មុត គេអាចយកផ្លែល្មុតទុំទៅធ្វើជាបង្អែមដូចជា ការ៉េមល្មុត ឬ នំល្មុត ដែលមានរសជាតិឆ្ងាញ់ ហើយងាយស្រួលធ្វើ។ ផ្លែល្មុតអាចយកទៅធ្វើជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ដូចជា ទឹកល្មុតក្រឡុក ឬ ទឹកល្មុតត្រជាក់។ ផ្លែល្មុតខ្ចីអាចយកទៅធ្វើជា ដំណាប់ល្មុត ដែលមានរសជាតិផ្អែមឆ្ងាញ់។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែល្មុតចំនួន ពីរប្រភេទ គឺ ល្មុតស្រុក និង ល្មុតបារាំង។ ល្មុតស្រុក ជាប្រភេទល្មុតដែលមានសំបកស្តើង និងមានរសជាតិផ្អែម។ ផ្លែល្មុតប្រភេទនេះទទួលបានការគាំទ្រជាងគេដោយសារតែវាមានតម្លៃថោក ហើយងាយស្រួលរក។ ល្មុតបារាំង ជាប្រភេទល្មុតដែលនាំចូលពីបរទេស ហើយមានសំបកក្រាស់ជាងល្មុតស្រុក។ ល្មុតប្រភេទនេះមិនសូវមានលក់ច្រើនទេ ហើយមានតម្លៃថ្លៃជាងល្មុតស្រុក។ ដូច្នេះហើយ ល្មុតស្រុក គឺជាប្រភេទល្មុតដែលទទួលបានការគាំទ្រជាងគេនៅកម្ពុជា។